ប្រទេសកម្ពុជាសម្បូរទៅដោយធនធានទឹកធម្មជាតិដ៏សន្ធឹកសន្ធាប់ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវិតរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងចំណោមប្រព័ន្ធផ្លូវទឹកទាំងអស់ ប្រព័ន្ធទន្លេមេគង្គគឺជាបេះដូងនៃធនធានទឹកនៅកម្ពុជា។ ទន្លេមេគង្គជាទន្លេមួយក្នុងចំណោមទន្លេវែងជាងគេបំផុតនៅលើពិភពលោក។ វាមានប្រភពចេញពីខ្ពង់រាបទីបេ ប្រទេសចិន ហើយហូរកាត់ប្រទេសជាច្រើនមុននឹងចូលមកដល់ប្រទេសកម្ពុជា។ នៅកម្ពុជា ទន្លេមេគង្គហូរកាត់ពីជើងទៅត្បូង ផ្នែកមួយដ៏សំខាន់នៃទន្លេនេះមានប្រវែងប្រមាណ ៤៨០ គីឡូម៉ែត្រ។ ទន្លេមេគង្គដើរតួនាទីជាប្រភពទឹកដ៏ធំបំផុតសម្រាប់វិស័យកសិកម្ម ជាពិសេសការដាំដុះស្រូវ។ ទឹកទន្លេជួយបង្កើនជីជាតិដីល្បាប់តាមដងទន្លេ។ លើសពីនេះ ប្រព័ន្ធទន្លេមេគង្គក៏ជាប្រភពត្រីទឹកសាបដ៏សម្បូរបែបផងដែរ។ វាជាជម្រកសម្រាប់ប្រភេទត្រីរាប់រយប្រភេទ ដែលផ្តល់ជាអាហារ និងមុខរបរដល់ប្រជាជនខ្មែររាប់លាននាក់។ ត្រីធំៗដូចជាត្រីរាជ និងត្រីគល់រាំងក៏មានវត្តមាននៅក្នុងទន្លេមេគង្គផងដែរ។ ចំណុចពិសេសមួយនៃប្រព័ន្ធទន្លេមេគង្គនៅកម្ពុជាគឺបាតុភូតទឹកឡើងទឹកស្រកដែលពាក់ព័ន្ធនឹង បឹងទន្លេសាប។ បឹងទន្លេសាបគឺជាបឹងទឹកសាបធម្មជាតិដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។ នៅរដូវវស្សា ទឹកទន្លេមេគង្គមានកម្រិតខ្ពស់ ទឹកទាំងនោះហូរចូលទៅក្នុងបឹងទន្លេសាបតាមរយៈទន្លេសាប។ បាតុភូតនេះធ្វើឱ្យផ្ទៃបឹងទន្លេសាបរីកធំធាត់រហូតដល់ប្រាំដងនៃទំហំធម្មតា។ នៅរដូវប្រាំងវិញ ទឹកពីបឹងទន្លេសាបបានហូរត្រឡប់ចូលទៅទន្លេមេគង្គវិញ។ បាតុភូតនេះមិនត្រឹមតែជួយលាងសម្អាតដីកសិកម្មប៉ុណ្ណោះទេ។ វាក៏ជួយរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងបឹង និងទន្លេផងដែរ។ ប្រព័ន្ធទន្លេមេគង្គនៅកម្ពុជាក៏រួមបញ្ចូលទាំងទន្លេសំខាន់ៗផ្សេងទៀតផងដែរ។ ទន្លេទាំងនោះរួមមាន ទន្លេសាប ដែលភ្ជាប់បឹងទន្លេសាបទៅនឹងទន្លេមេគង្គ។ ទន្លេបាសាក់ គឺជាដៃទន្លេមេគង្គមួយដែលហូរកាត់រាជធានីភ្នំពេញ។ ទន្លេនេះបំបែកចេញពីទន្លេមេគង្គត្រង់ចតុមុខ។ ទន្លេគគីរ និង ទន្លេព្រែកត្នោត ក៏ជាផ្នែកមួយនៃបណ្តាញផ្លូវទឹកនេះផងដែរ។ ទន្លេទាំងនេះរួមគ្នាបង្កើតបានជាបណ្តាញផ្លូវទឹកដ៏ស្មុគស្មាញ និងមានសារៈប្រយោជន៍។ ប្រព័ន្ធផ្លូវទឹកទាំងនេះមានតួនាទីជាប្រព័ន្ធគមនាគមន៍ដ៏សំខាន់។ នាវា និងទូកតូចធំអាចធ្វើដំណើរតាមដងទន្លេ ដើម្បីដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ វាជាមធ្យោបាយធ្វើដំណើរប្រកបដោយប្រសិទ្ធភាពសម្រាប់តំបន់ដាច់ស្រយាលមួយចំនួន។ លើសពីនេះ ផ្លូវទឹកទាំងនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ផងដែរ។ ទេសចរណ៍តាមទន្លេ ជាពិសេសការទស្សនាបឹងទន្លេសាប និងតំបន់អន្លង់ព្រីងទឹកសាប កំពុងមានការរីកចម្រើន។